កីឡាវ៉ូស៊ូនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរីកចម្រើននេះបានឆ្លុះបញ្ចាំងតាមរយៈការចូលរួមយ៉ាងសកម្មរបស់អត្តពលិក និងការគាំទ្រពីសំណាក់មហាជន។ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍វិស័យនេះ។ កីឡាវ៉ូស៊ូគឺជាកីឡាប្រពៃណីរបស់ចិន ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃកីឡាអន្តរជាតិ។ នៅកម្ពុជា កីឡាវ៉ូស៊ូត្រូវបានដាក់បញ្ចូលជាកីឡាអាទិភាពមួយ។ ប្រវត្តិសាស្រ្តនៃកីឡាវ៉ូស៊ូនៅកម្ពុជាមានតាំងពីយូរយារណាស់មកហើយ តាមរយៈការផ្លាស់ប្ដូរវប្បធម៌។ ការអភិវឌ្ឍន៍ជាផ្លូវការបានចាប់ផ្តើមកាន់តែខ្លាំងក្លាក្នុងទសវត្សរ៍ចុងក្រោយនេះ។ សហព័ន្ធបានផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ គ្រូបង្វឹកវ៉ូស៊ូដែលមានជំនាញត្រូវបានបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស។ យ៉ាងណាមិញការពង្រឹងចំណេះដឹង និងបច្ចេកទេសរបស់គ្រូបង្វឹកគឺជាអាទិភាពចម្បង។ សហព័ន្ធបានយកចិត្តទុកដាក់លើការពង្រីកមូលដ្ឋានកីឡាករវ៉ូស៊ូនៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ក៏មានជាកម្មវិធីជ្រើសរើស និងបណ្ដុះបណ្ដាលយុវជនវ័យក្មេងត្រូវបានបង្កើតឡើង។ សាលាហ្វឹកហ្វឺនវ៉ូស៊ូត្រូវបានបង្កើតឡើងនៅតាមបណ្ដាខេត្តសំខាន់ៗ។ រីឯការផ្សព្វផ្សាយកីឡាវ៉ូស៊ូទៅកាន់សាលារៀន និងសហគមន៍បានកើនឡើងជាបន្តបន្ទាប់។ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ហ្វឹកហ្វឺនវ៉ូស៊ូត្រូវបានកែលម្អហើយសម្ភារៈហ្វឹកហ្វឺន និងប្រកួតប្រជែងត្រូវបានផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់។ កីឡាវ៉ូស៊ូជួយអភិវឌ្ឍទាំងកម្លាំងកាយ និងស្មារតីរបស់អត្តពលិកដោយវាបានបណ្ដុះនូវវិន័យ សីលធម៌ និងភាពអត់ធ្មត់ខ្ពស់។ អត្តពលិកវ៉ូស៊ូកម្ពុជាបានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន ដោយពួកគេបានដណ្ដើមបានមេដាយក្នុងការប្រកួតកម្រិតតំបន់ និងអន្តរជាតិ។ ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមគឺជាសមរភូមិសំខាន់សម្រាប់វ៉ូស៊ូកម្ពុជា។ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ កីឡាវ៉ូស៊ូត្រូវបានដាក់បញ្ចូលជាវិញ្ញាសាប្រកួតផ្លូវការក្នុងស៊ីហ្គេម ២០២៣។ អត្តពលិកកម្ពុជាបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ និងទទួលបានមេដាយជាប្រវត្តិសាស្រ្ត។ ការទទួលបានមេដាយនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់អត្តពលិក និងគ្រូបង្វឹក។ សហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិវ៉ូស៊ូជាទៀងទាត់។ហើយការប្រកួតថ្នាក់មូលដ្ឋានក៏ត្រូវបានជំរុញឲ្យមាននៅតាមបណ្ដាខេត្តដែរ។ ព្រឹត្តិការណ៍ទាំងនេះជួយស្វែងរក និងពង្រឹងទេពកោសល្យថ្មីៗកីឡាករ។ ក្រៅពីនេះអត្តពលិកវ៉ូស៊ូកម្ពុជាក៏បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីផងដែរ។ ពួកគេបានទទួលបទពិសោធន៍ដ៏មានតម្លៃពីការប្រកួតប្រជែងជាមួយអត្តពលិកលំដាប់ពិភពលោក។ កីឡាវ៉ូស៊ូមានវិញ្ញាសាច្រើនប្រភេទដូចជា ទូលូ ឬមានន័យថា ទម្រង់ និងសាន់ដា មានន័យថាប្រយុទ្ធ។ អត្តពលិកកម្ពុជាបានអភិវឌ្ឍសមត្ថភាពក្នុងវិញ្ញាសាទាំងពីរបានយ៉ាងល្អ។ គោលដៅសំខាន់គឺ ការបន្តបង្កើនសមត្ថភាពអត្តពលិក ឲ្យកាន់តែខ្លាំងក្លា។ សហព័ន្ធនឹងបង្កើនកម្មវិធីហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់សម្រាប់អត្តពលិកជម្រើសជាតិ។ ពួកគេនឹងប្រើប្រាស់បច្ចេកទេសហ្វឹកហ្វឺនទំនើបៗ និងវិទ្យាសាស្ត្រកីឡាថ្មីៗ ដើម្បីធ្វើការបណ្តុះបណ្តាលដល់អត្តពលិក។ សហព័ន្ធនឹងបញ្ជូនអត្តពលិកទៅហ្វឹកហ្វឺននៅបរទេសដែលមានបទពិសោធន៍ខ្ពស់។ គោលដៅវែងឆ្ងាយមួយទៀតគឺការដណ្ដើមមេដាយពីព្រឹត្តិការណ៍កីឡាអាស៊ី។ សហព័ន្ធមានចក្ខុវិស័យឈានទៅដល់ការចូលរួម ព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលអនាគត។ ការពង្រីកមូលដ្ឋានគ្រឹះកីឡាវ៉ូស៊ូនៅតាមបណ្ដាខេត្តនានានៅតែជាអាទិភាព។ ជាពិសេសជំរុញការបង្កើតក្លឹបវ៉ូស៊ូថ្មីៗនៅតាមសាលារៀន និងសហគមន៍នៅតាមបណ្តាខេត្តនីមួយៗ។ លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃកីឡាវ៉ូស៊ូដល់មហាជននឹងផ្សព្វផ្សាយវប្បធម៌វ៉ូស៊ូដែលផ្សារភ្ជាប់ជាមួយសិល្បៈក្បាច់គុន និងសីលធម៌។ សហព័ន្ធក៏បានទាក់ទាញអ្នកវិនិយោគឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីគាំទ្រវិស័យនេះ។ ជាពិសេនេះរាប់បញ្ចូលថាជាការចូលរួមចំណែក ដើម្បីធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍន៍កីឡាវ៉ូស៊ូ។ ក្រៅពីនេះសហព័ន្ធនឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយសហព័ន្ធវ៉ូស៊ូអន្តរជាតិ និងអាស៊ី។ យ៉ាងណាមិញការផ្លាស់ប្ដូរបទពិសោធន៍ជាមួយប្រទេសក្នុងតំបន់គឺមានសារៈសំខាន់ណាស់។ ហើយការរៀបចំសិក្ខាសាលាសម្រាប់អាជ្ញាកណ្ដាល និងគណៈកម្មការប្រកួតគឺចាំបាច់។ វាក៏បានជំរុញការចូលរួមរបស់នារីក្នុងកីឡាវ៉ូស៊ូឲ្យបានកាន់តែច្រើន។ កាន់តែពិសេសទៀតនោះ សហព័ន្ធក៏បានបង្កើតកម្មវិធីកីឡាវ៉ូស៊ូសម្រាប់ជនពិការដើម្បីលើកទឹកចិត្តពួកគេផងដែរ។ ផ្ដល់អាហារូបករណ៍ដល់អត្តពលិកដែលមានទេពកោសល្យខ្ពស់ និងជីវភាពខ្វះខាត។ ធានាការផ្គត់ផ្គង់អាហារូបត្ថម្ភបានល្អសម្រាប់អត្តពលិកជម្រើសជាតិនឹងយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់អត្តពលិក។ ការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនវ៉ូស៊ូស្តង់ដារអន្តរជាតិគឺជាក្ដីប្រាថ្នារបស់សហព័ន្ធនឹងកីឡាករ។ ពួកគេជំរុញការស្រាវជ្រាវ និងការច្នៃប្រឌិតថ្មីៗក្នុងបច្ចេកទេសវ៉ូស៊ូ។ ហើយផ្សព្វផ្សាយពីក្រមសីលធម៌ វិន័យខ្ពស់របស់កីឡាករវ៉ូស៊ូនឹងរៀបចំព្រឹត្តិការណ៍បង្ហាញសិល្បៈវ៉ូស៊ូជាសាធារណៈដែរ។ បន្ថែមពីនេះ ខាងសហព័ន្ធក៏បង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាន់ក្រោយសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រង និងតម្លាភាពហិរញ្ញវត្ថុរបស់សហព័ន្ធ។។ មួយវិញទៀតសហព័ន្ធនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា។ រីឯការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល គឺមានសារៈសំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍។ សហគមន៍មានតួនាទីសំខាន់ក្នុងការជំរុញកីឡាវ៉ូស៊ូ ជាមួយគោលដៅធ្វើឲ្យកីឡាវ៉ូស៊ូក្លាយជាមោទនភាពជាតិ។ កីឡាវ៉ូស៊ូជួយអភិវឌ្ឍជំនាញការពារខ្លួនឯង ហើយវាក៏ជាកីឡាដែលទាមទារនូវភាពប៉ិនប្រសប់ និងការចងចាំល្អ។ អត្តពលិកវ៉ូស៊ូត្រូវមានកម្លាំងស៊ូទ្រាំខ្ពស់ ហើយការហ្វឹកហ្វឺនវ៉ូស៊ូជួយពង្រឹងឆ្អឹង និងសាច់ដុំព្រោះវាជួយឲ្យរាងកាយមានភាពរហ័សរហួន។ សហព័ន្ធនឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលវ៉ូស៊ូតាមអនឡាញនឹងផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រ និងបណ្ដាញសង្គមរបស់សហព័ន្ធ។ ពួកគេបង្កើតវីដេអូបណ្ដុះបណ្ដាល និងឯកសារអំពីវ៉ូស៊ូកម្ពុជា។ សហព័ន្ធជំរុញការប្រកួតមិត្តភាពជាមួយបណ្ដាប្រទេសជិតខាង ដើម្បីឲ្យអត្តពលិកកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍ខ្លួន។ សហព័ន្ធនឹងបង្កើតមូលដ្ឋានទិន្នន័យអត្តពលិកវ៉ូស៊ូទូទាំងប្រទេសនឹងផ្ដល់ឱកាសដល់អតីតកីឡាករចូលរួមចំណែកក្នុងវិស័យវ៉ូស៊ូ។ ពួកគេនឹងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌តាមរយៈកីឡាវ៉ូស៊ូនឹងលើកទឹកចិត្តឲ្យមានការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហព័ន្ធប្រកបដោយតម្លាភាព។ ការធ្វើដូច្នេះ គឺដើម្បីធានានូវសិទ្ធិ និងផលប្រយោជន៍រួមរបស់អត្តពលិកទាំងអស់។ បង្កើតកម្មវិធីបណ្ដុះបណ្ដាលសម្រាប់ឪពុកម្ដាយអត្តពលិកវ័យក្មេង ហើយជំរុញឲ្យមានការបង្កើតទីលានហ្វឹកហ្វឺនវ៉ូស៊ូនៅតាមសហគមន៍ជនបទ។ លើសពីនេះ កីឡាវ៉ូស៊ូក៏អាចជួយជាចំណែកលើកកម្ពស់ដល់វប្បធម៌កីឡានៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ សហព័ន្ធនឹងព្យាយាមស្វែងរកជំនួយបច្ចេកទេសពីប្រទេសចិនដែលជាដើមកំណើតវ៉ូស៊ូ។ ហើយស្វែងពីការប្រើប្រាស់សម្ភារៈហ្វឹកហ្វឺនត្រឹមត្រូវជួយកាត់បន្ថយហានិភ័យរបួស។ ក្រៅពីនេះនឹងមានការរៀបចំព្រឹត្តិការណ៍វ៉ូស៊ូសម្រាប់ថ្ងៃបុណ្យជាតិសំខាន់ៗ ដើម្បីបង្កើនចំនួនការប្រកួតជម្រើសជាតិប្រចាំឆ្នាំ។ ជំរុញឲ្យមានការប្រកួតវ៉ូស៊ូក្នុងសាលារៀន និងសាកលវិទ្យាល័យនឹងផ្ដល់រង្វាន់ជាការលើកទឹកចិត្តដល់កីឡាករឆ្នើម។ សហព័ន្ធនឹងធ្វើការវាយតម្លៃជាប្រចាំលើផែនការអភិវឌ្ឍន៍របស់ខ្លួនរួចដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេលមធ្យម និងវែង។ គោលដៅគឺធ្វើឲ្យកីឡាវ៉ូស៊ូកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក។ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍កីឡាវ៉ូស៊ូឲ្យកាន់តែរីកចម្រើន។ កីឡាវ៉ូស៊ូជួយអភិវឌ្ឍគុណភាពជីវិតប្រចាំថ្ងៃរបស់មនុស្ស វាជាកីឡាដែលរួមបញ្ចូលគ្នានូវសិល្បៈ និងកម្លាំង។ ចុងក្រោយគឺបង្កើតសៀវភៅណែនាំអំពីក្បាច់គុនវ៉ូស៊ូជាភាសាខ្មែរ ហើយផ្ដល់ឱកាសដល់គ្រូបង្វឹកវ៉ូស៊ូកម្ពុជាទៅចូលរួមបង្រៀននៅបរទេស។